ការជឿទុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយនៃមិត្តភាពពិតប្រាកដ។ វាជាចំណងដែលចងភ្ជាប់មនុស្សពីរនាក់ ឬច្រើននាក់ជាមួយគ្នា។ នៅពេលមិត្តភក្តិម្នាក់បានជ្រើសរើសប្រាប់រឿងសម្ងាត់ដល់អ្នក នោះមានន័យថាពួកគេបានផ្តល់នូវទំនុកចិត្តយ៉ាងជ្រាលជ្រៅបំផុត។ ការរក្សាការសម្ងាត់នេះគឺមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាការបង្ហាញពីការគោរព និងក្តីស្រឡាញ់ចំពោះមិត្តរបស់អ្នក។ វាជាការសាកល្បងមួយដែលបង្ហាញថាអ្នកជាមិត្តដ៏ល្អ និងគួរឱ្យទុកចិត្តកម្រិតណា។ ការជួយលាក់ទុកនូវរឿងសម្ងាត់របស់មិត្តភក្តិ គឺទាមទារនូវការទទួលខុសត្រូវខ្ពស់។ អ្នកត្រូវតែដឹងថា ពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់។ ការនិយាយត្រួសៗ ឬការនិយាយខុសសូម្បីតែបន្តិចបន្តួច ក៏អាចបំផ្លាញទំនុកចិត្តដែលបានកសាងឡើងជាយូរមកហើយដែរ។ ពេលខ្លះ ការរក្សាការសម្ងាត់ក៏អាចបង្កឱ្យមានអារម្មណ៍មិនស្រួល ឬលំបាកសម្រាប់អ្នកផងដែរ។ ជាពិសេសប្រសិនបើរឿងសម្ងាត់នោះមានលក្ខណៈរសើប ឬពាក់ព័ន្ធនឹងបញ្ហាស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺត្រូវគិតគូរពីអារម្មណ៍របស់មិត្តរបស់អ្នក។ ពួកគេប្រាប់អ្នកនូវរឿងទាំងនោះព្រោះតែពួកគេជឿជាក់ថា អ្នកនឹងយល់ និងមិនវិនិច្ឆ័យពួកគេ។ ការរក្សាការសម្ងាត់បង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះមិត្តភាពរបស់ពួកគេ។ វាជួយឱ្យមិត្តភាពរបស់អ្នកកាន់តែរឹងមាំ និងស៊ីជម្រៅ។ ពួកគេនឹងដឹងថា ពួកគេមាននរណាម្នាក់ដែលពួកគេអាចពឹងពាក់បានជានិច្ច។ ប្រសិនបើរឿងសម្ងាត់នោះមានគ្រោះថ្នាក់ដល់មិត្តរបស់អ្នក ឬអ្នកដទៃ អ្នកប្រហែលជាត្រូវរកវិធីដោះស្រាយដោយប្រយ័ត្នប្រយែងបំផុត។ ក្នុងករណីខ្លះ អ្នកអាចនឹងត្រូវពិភាក្សាជាមួយមិត្តរបស់អ្នកអំពីផលវិបាក។ តែត្រូវប្រាកដថាធ្វើវាដោយការយោគយល់ និងពេញចិត្ត។ ការជួយលាក់ទុកនូវរឿងសម្ងាត់ មិនមែនមានន័យថាអ្នកត្រូវលាក់បាំងការពិតដែលបង្កគ្រោះថ្នាក់នោះទេ។ សរុបមក ការជឿទុកចិត្ត និងការរក្សាការសម្ងាត់ គឺជារង្វាស់នៃមិត្តភាពដ៏ស្មោះត្រង់។ វាបង្ហាញពីភាពស្មោះត្រង់ ភាពចាស់ទុំ និងការគោរពគ្នាទៅវិញទៅមក។ ការអនុវត្តន៍នូវគោលការណ៍ទាំងនេះ នឹងធ្វើឱ្យចំណងមិត្តភាពរបស់អ្នកស្ថិតស្ថេរជារៀងរហូត។ ដូច្នេះ ចូរថែរក្សាទំនុកចិត្តដែលមិត្តរបស់អ្នកបានផ្តល់ឱ្យបានល្អបំផុត។